ដូចគ្នាទៅនឹងនំគូឆាយដែរ នំជើងជ្រូកក៏ជាអាហារសម្រន់មួយទៀតដែលពេញនិយមហើយមានរូបរាងមូលៗ តូចៗ និងមានរសជាតិឆ្ងាញ់ប្លែក។ ដែលវាមានគ្រឿងផ្សំដូចជា ម្សៅអង្ករខ្សាយ ម្សៅអង្គរដំណើប ស្ករស ម្រេចខ្មៅម៉ដ្ត អំបិល ម្សៅស៊ុបមាន់ ម្សៅដុតនំ ខ្ទិះដូង និង ទឹក។ សម្រាប់គ្រឿងផ្សំស្នូលវិញមាន បង្គា សាច់ជ្រូកចិញ្ច្រាំ សណ្តែកបាយ ខ្ទឹមបារាំង ខ្ទឹមក្រហម បុិកួៈ ត្រាវ អំបិល និងស្ករស។ រីឯរបៀបធ្វើវិញ ដំបូងគេលាងសណ្តែកឱ្យស្អាត រួចដាក់ចូលក្នុងឆ្នាំង។ ដាក់ទឹក១ពែងបិទគម្រប ហើយបើកភ្លើងឱ្យខ្លាំងរហូតដល់ទឹកនោះពុះស្ងួត បើកគម្របចោល ហើយបន្ថយភ្លើងសល់តិចៗ ទុកចោលរយៈពេល១៥នាទី។ យកបុិកួៈ ត្រាវ ខ្ទឹមបារាំង ខ្ទឹមក្រហម ចិតសំបកហើយហាន់វាតូចៗ។ បន្ទាប់មកដាក់ខ្ទះបើកភ្លើងពាក់កណ្តាល ចាក់ខ្លាញ់ រួចដាក់ខ្ទឹមបារាំង ខ្ទឹមក្រហមចូលឆាវាឱ្យឈ្ងុយ។ រួចចាក់សាច់ជ្រូកចិញ្ច្រាំចូលឆាឱ្យសព្វ ដាក់ត្រាវនិងបុិកួៈ ស្ករស អំបិលចូលឆារហូតដល់ឆ្អិន ហើយបិទភ្លើង។ បន្ទាប់មកដាក់សណ្ដែកបាយលាយក្នុងខ្ទះ។ យើងលាយម្សៅនំដោយដាក់ ម្សៅអង្ករខ្សាយ ម្សៅដំណើប ម្សៅដុតនំ ស្ករស អំបិល ម្សៅស៊ុបមាន់ ម្រេចម៉ដ្ឋ លាយចូលគ្នាឱ្យសព្វសាច់ បន្ទាប់មកចាក់គ្រឿងនំដែលយើងបានឆារួចនោះចូលហើយកូរវាចូលគ្នា។ ជាដំបូង ដាក់ខ្លាញ់ឱ្យច្រើនក្នុងខ្ទះ ហើយបើកភ្លើងឱ្យក្តៅ រួចយកពុម្ពមកចាក់ម្សៅនំចូល ពេលនំឆ្អិនហើយអ្នកអាចញុំាជាមួយទឹកត្រីផ្អែម និង អន្លក់ថែមទៀតក៏បាន។